ប្រព័ន្ធសុខាភិបាលសាធារណៈនៅកម្ពុជា គឺជាបេះដូងដ៏សំខាន់មួយក្នុងការទ្រទ្រង់សុខុមាលភាពរបស់ប្រជាជនទូទៅ។ ដើម្បីធានាបាននូវការថែទាំសុខភាពប្រកបដោយប្រសិទ្ធភាព និងទូលំទូលាយ រដ្ឋាភិបាលបានរៀបចំប្រព័ន្ធនេះជា បីថ្នាក់ចម្បងៗគឺ ថ្នាក់ជាតិ ថ្នាក់រាជធានី/ខេត្ត និងថ្នាក់ស្រុក។ ការបែងចែកកម្រិតនេះគឺមានគោលបំណងច្បាស់លាស់ ក្នុងការផ្តល់សេវាថែទាំសុខភាពគ្រប់កម្រិត ចាប់ពីការបង្ការជំងឺបឋម រហូតដល់ការព្យាបាលឯកទេសខ្ពស់។ ក្នុងចំណោមស្ថាប័នសុខាភិបាលទាំងអស់ មណ្ឌលសុខភាពមូលដ្ឋាន និងមន្ទីរពេទ្យរដ្ឋ ដើរតួនាទីជាស្នូល និងបំពេញឱ្យគ្នាទៅវិញទៅមកក្នុងការបំពេញតម្រូវការសុខភាពរបស់ប្រជាជន។ ហេតុនេះយើងនឹងមកដឹងអំពីតួនាទី សារៈសំខាន់នៃការរួមចំណែក ក៏ដូចជាបញ្ហាប្រឈមដែលស្ថាប័នទាំងពីរនេះកំពុងជួបប្រទះ ដើម្បីរួមចំណែកពង្រឹងប្រព័ន្ធសុខាភិបាលនៅកម្ពុជាឱ្យកាន់តែប្រសើរឡើង។ ជាការពិតណាស់ មណ្ឌលសុខភាពមូលដ្ឋាន គឺជាកន្លែងពិនិត្យសុខភាពដំបូងបង្អស់របស់កម្ពុជា ហើយត្រូវបានចាត់ទុកជាបេះដូងដ៏សំខាន់សម្រាប់សុខភាពសហគមន៍។ មណ្ឌលទាំងនេះមានវត្តមាននៅតាមឃុំ សង្កាត់ និងនៅកៀកបំផុតជាមួយប្រជាពលរដ្ឋ ដោយផ្តល់សេវាថែទាំសុខភាពបឋម ដែលផ្តោតលើការបង្ការ លើកកម្ពស់សុខភាព និងការគ្រប់គ្រងជំងឺទូទៅ។ ចំណែកតួនាទីស្នូលរបស់មណ្ឌលសុខភាពរួមមាន ការពិនិត្យ និងការព្យាបាលជំងឺទូទៅដូចជា គ្រុនក្តៅ ក្អក ផ្តាសាយ និងរបួសតូចៗ។ ការចាក់វ៉ាក់សាំងការពារជំងឺឆ្លង តាមកម្មវិធីជាតិ សម្រាប់ទាំងកុមារ និងមនុស្សពេញវ័យ។ សុខភាពបន្តពូជ និងមាតា-ទារក ដោយផ្តល់ការពិនិត្យផ្ទៃពោះ ជួយសម្រាលកូនធម្មតា និងផ្តល់ការថែទាំក្រោយសម្រាលជូនម្តាយ និងទារក។ ការអប់រំសុខភាព និងអនាម័យ ដោយមណ្ឌលបានបង្កើនការយល់ដឹងរបស់ប្រជាជនអំពីការបង្ការជំងឺ ការប្រើប្រាស់ទឹកស្អាត និងការរស់នៅប្រកបដោយអនាម័យ។ ការបញ្ជូនអ្នកជំងឺបន្ត ក្នុងករណីជំងឺធ្ងន់ធ្ងរ ឬស្មុគស្មាញដែលលើសពីសមត្ថភាព មណ្ឌលសុខភាពមានតួនាទីបញ្ជូនអ្នកជំងឺទៅកាន់មន្ទីរពេទ្យបង្អែកស្រុក ឬខេត្ត ដើម្បីទទួលបានការព្យាបាលឯកទេសជាងមុន។ តាមរយៈតួនាទីទាំងនេះ មណ្ឌលសុខភាពបានរួមចំណែកយ៉ាងសកម្មក្នុងការកាត់បន្ថយបន្ទុកជំងឺនៅថ្នាក់មូលដ្ឋាន និងធានាឱ្យប្រជាជនទទួលបានការថែទាំសុខភាពជាមូលដ្ឋាន។ រីឯមន្ទីរពេទ្យរដ្ឋវិញ គឺជាស្ថាប័នសុខាភិបាលកម្រិតខ្ពស់ជាងមណ្ឌលសុខភាព ដោយមានតួនាទីផ្តល់សេវាថែទាំសុខភាពឯកទេស និងទូលំទូលាយ តាមរយៈការបែងចែកជាច្រើនកម្រិត។ ដោយមន្ទីរពេទ្យបង្អែកស្រុក គឺជាកម្រិតបន្ទាប់ពីមណ្ឌលសុខភាព ដែលទទួលអ្នកជំងឺបន្តពីថ្នាក់មូលដ្ឋាន។ មន្ទីរពេទ្យទាំងនេះមានសមត្ថភាពខ្ពស់ជាងបន្តិច ក្នុងការផ្តល់សេវាថែទាំសុខភាពបន្ទាន់ ការវះកាត់មុខរបួសតូច ការសម្រាលកូនដែលមានភាពស្មុគស្មាញ និងការថែទាំអ្នកជំងឺក្នុង។ ពួកគេដើរតួនាទីជាបង្អែកដ៏សំខាន់សម្រាប់មណ្ឌលសុខភាព និងជាច្រកដើម្បីបញ្ជូនអ្នកជំងឺទៅថ្នាក់ខេត្តប្រសិនបើចាំបាច់។ ឯមន្ទីរពេទ្យបង្អែករាជធានី/ខេត្ត គឺជាមន្ទីរពេទ្យថ្នាក់ខ្ពស់ជាងមន្ទីរពេទ្យបង្អែកស្រុក ដែលមានគ្រូពេទ្យឯកទេស និងបរិក្ខារទំនើបជាងមុន។ មន្ទីរពេទ្យទាំងនេះទទួលអ្នកជំងឺបន្តពីមន្ទីរពេទ្យបង្អែកស្រុក ហើយផ្តល់សេវាឯកទេសដូចជា វះកាត់ធំៗ ផ្នែកជំងឺទូទៅ ជំងឺកុមារ ផ្នែកសម្ភព រោគស្ត្រី និងសេវាថែទាំបន្ទាន់ ២៤ ម៉ោង។ ពួកគេគឺជាមជ្ឈមណ្ឌលសម្រាប់ការព្យាបាលជំងឺដែលមានកម្រិតមធ្យម ដែលមិនអាចព្យាបាលនៅថ្នាក់ស្រុកបាន។ ចុងក្រោយគឺ មន្ទីរពេទ្យថ្នាក់ជាតិ គឺជាមន្ទីរពេទ្យកម្រិតខ្ពស់បំផុតក្នុងប្រទេស ដែលមានទីតាំងនៅរាជធានីភ្នំពេញ និងជាមជ្ឈមណ្ឌលនៃការព្យាបាលឯកទេសកម្រិតកំពូល។ មន្ទីរពេទ្យទាំងនេះមានឯកទេសផ្នែកវះកាត់ ជំងឺបេះដូង ជំងឺមហារីក ជំងឺសរសៃប្រសាទ និងមានមន្ទីរពិសោធន៍ដ៏ទំនើប។ ក្រៅពីការផ្តល់ការព្យាបាល មន្ទីរពេទ្យថ្នាក់ជាតិក៏ដើរតួនាទីជាមជ្ឈមណ្ឌលបណ្តុះបណ្តាលបុគ្គលិកពេទ្យ និងជាកន្លែងស្រាវជ្រាវវេជ្ជសាស្ត្រដ៏សំខាន់ផងដែរ។ ជាក់ស្តែងរួមមាន មន្ទីរពេទ្យព្រះកេតុមាលា មន្ទីរពេទ្យកាល់ម៉ែត និងមន្ទីរពេទ្យគន្ធបុប្ផា ដែលផ្តល់សេវាព្យាបាលប្រកបដោយគុណភាពខ្ពស់បំផុត។ ដូចនេះការរួមចំណែកសំខាន់ៗប្រព័ន្ធសុខាភិបាលសាធារណៈរបស់កម្ពុជាគឺពិតជាធំធេងណាស់ ដែលអាចមើលឃើញតាមរយៈសមិទ្ធផលសំខាន់ៗមួយចំនួន។ ជាបឋម ប្រព័ន្ធនេះបានរួមចំណែកយ៉ាងខ្លាំងក្នុងការកាត់បន្ថយអត្រាមរណភាព និងជំងឺ ជាពិសេសអត្រាមរណភាពមាតា និងទារក។ នេះកើតចេញពីការផ្តល់ការថែទាំសុខភាពមាតា-ទារកប្រកបដោយប្រសិទ្ធភាព និងការអនុវត្តកម្មវិធីចាក់វ៉ាក់សាំងទ្រង់ទ្រាយធំទូទាំងប្រទេស។ ទីពីរលទ្ធភាពទទួលបានសេវាសុខាភិបាលបានកើនឡើងគួរឱ្យកត់សម្គាល់ ដោយសារតែការបង្កើតមណ្ឌលសុខភាព និងមន្ទីរពេទ្យនៅតាមបណ្តាខេត្ត ស្រុក និងឃុំ។ នេះបានជួយឱ្យប្រជាជនជាច្រើន ជាពិសេសអ្នករស់នៅតាមជនបទដាច់ស្រយាល អាចទៅដល់សេវាព្យាបាលបានកាន់តែងាយស្រួល។ ទីបីប្រព័ន្ធនេះបានដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់សុខភាពសាធារណៈ តាមរយៈកម្មវិធីអប់រំសុខភាព និងយុទ្ធនាការចាក់វ៉ាក់សាំង ដែលបានបង្កើនការយល់ដឹងអំពីអនាម័យ និងការបង្ការជំងឺដល់ប្រជាពលរដ្ឋ។ ទោះបីជាមានការរីកចម្រើនគួរឱ្យកត់សម្គាល់ទាំងនេះក្ដី ប្រព័ន្ធសុខាភិបាលសាធារណៈនៅកម្ពុជានៅតែប្រឈមនឹងបញ្ហាប្រឈមមួយចំនួនដែលទាមទារឱ្យមានការយកចិត្តទុកដាក់ជាបន្តបន្ទាប់។ ការកង្វះខាតធនធានមនុស្ស និងបរិក្ខារ មន្ទីរពេទ្យ និងមណ្ឌលសុខភាពជាច្រើននៅតែខ្វះគ្រូពេទ្យ និងគិលានុបដ្ឋាយិកាដែលមានជំនាញឯកទេសគ្រប់គ្រាន់ ហើយបរិក្ខារវេជ្ជសាស្ត្រទំនើបៗក៏នៅមានកម្រិតនៅឡើយ។ គុណភាពសេវា ដែលនៅមានកម្រិតមួយចំនួន ដោយសារតែកង្វះការបណ្តុះបណ្តាលបន្ត និងការតាមដានគុណភាពសេវាឱ្យបានទៀងទាត់។ មូលនិធិមានកម្រិត ថវិកាដែលត្រូវបានបែងចែកសម្រាប់វិស័យសុខាភិបាលនៅមានកម្រិត ដែលជាឧបសគ្គដល់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងការលើកកម្ពស់សេវាឱ្យបានពេញលេញ។ ក្រៅពីនេះ ការធ្វើចំណាកស្រុករបស់បុគ្គលិកពេទ្យ ទៅកាន់គ្លីនិកឯកជន ឬបរទេស ក៏ជាបញ្ហាប្រឈមមួយដែរ ដោយសារលក្ខខណ្ឌការងារ និងប្រាក់ខែល្អប្រសើរ។ ចុងក្រោយ ការយល់ដឹងរបស់ប្រជាជន នៅតែជាកត្តាដែលត្រូវយកចិត្តទុកដាក់ ដោយសារប្រជាពលរដ្ឋមួយចំនួននៅមិនទាន់យល់ច្បាស់ពីសារៈសំខាន់នៃការថែទាំសុខភាពនៅឡើយ។ ដោយពួកគេមិនសូវយល់ដឹងពីរបៀបបង្ការ និងការស្វែងរកសេវាទាន់ពេលវេលា ដែលនាំឱ្យជំងឺកាន់តែធ្ងន់ធ្ងរមុនពេលទៅដល់មន្ទីរពេទ្យ។ សរុបមក ប្រព័ន្ធសុខាភិបាលសាធារណៈនៅកម្ពុជាបានដើរតួនាទីយ៉ាងសំខាន់ និងជាសសរស្តម្ភទ្រទ្រង់សុខុមាលភាពរបស់ប្រជាជនទូទៅ។ តាមរយៈការរៀបចំជាថ្នាក់ៗ ចាប់ពីមណ្ឌលសុខភាពមូលដ្ឋាន រហូតដល់មន្ទីរពេទ្យបង្អែក និងមន្ទីរពេទ្យជាតិ ប្រព័ន្ធនេះបានខិតខំផ្តល់សេវាថែទាំសុខភាពគ្រប់កម្រិត ចាប់ពីការបង្ការរហូតដល់ការព្យាបាលឯកទេស។ ការរួមចំណែករបស់ខ្លួនក្នុងការកាត់បន្ថយអត្រាមរណភាព ក៏ដូចជាការបង្កើនលទ្ធភាពទទួលបានសេវា និងការលើកកម្ពស់សុខភាពសាធារណៈ គឺជាសមិទ្ធផលដែលមិនអាចកាត់ថ្លៃបាន។